ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ YouTube និង Facebook បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់អ្នកបង្កើតព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជា។ វេទិកាឌីជីថលទាំងនេះអនុញ្ញាតឱ្យគេចែករំលែកព័ត៌មានដោយមិនចាំបាច់មានអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ ឬហេដ្ឋារចនាសម្ព័ន្ធថ្លៃៗនោះទេ។ ការរីករាលដាលយ៉ាងឆាប់រហ័សនៃស្មាតហ្វូនបានធ្វើឱ្យមនុស្សស្ទើរតែគ្រប់គ្នាកត់ត្រា និងរាយការណ៍ពីព្រឹត្តិការណ៍ទាំងនោះតាមអ៊ីនធឺណិតភ្លាមៗ។ ភាពងាយស្រួលនេះបានធ្វើឱ្យលំហូរនៃព័ត៌មាននៅទូទាំងប្រទេសកម្ពុជាមានភាពសម្បូរបែប និងឆាប់រហ័ស។ ប្រជាជនកម្ពុជាជាច្រើនចូលចិត្តព័ត៌មានតាមអ៊ីនធឺណិត ព្រោះវាលឿន ផ្ទាល់ និងអាចរកបានគ្រប់ទីកន្លែង។ ជាពិសេស Facebook បានក្លាយជាវេទិកាព័ត៌មានឌីជីថលដ៏លេចធ្លោបំផុតក្នុងប្រទេស។ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជារាប់លាននាក់ពឹងផ្អែកលើ Facebook ដើម្បីពិនិត្យមើលពត៌មានថ្មីៗអំពីព្រឹត្តិការណ៍បច្ចុប្បន្ន គ្រោះថ្នាក់ និងបញ្ហានយោបាយជាដើម។ YouTube ក៏បានរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដោយវាបានដើរតួជាវេទិកាសម្រាប់វីដេអូដែលមានរយៈពេលវែង និងមាតិកាផ្សេងៗគួរឱ្យចាប់អារម្មណ៍ជាច្រើន។ អ្នកបង្កើតមាតិកាឯករាជ្យច្រើនធ្វើវីដេអូនិយាយអំពីពត៌មានទាន់ហេតុការណ៍ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬ ព័ត៌មានអំពីសង្គមជាដើម។។ អ្នកបង្កើតមាតិកាទាំងនេះច្រើនតែគ្របដណ្តប់រឿងក្នុងស្រុកដែលប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមិនសង្កត់ធ្ងន់។ អ្នកភូមិ កសិករ និងសមាជិកសហគមន៍អាចចែករំលែកកង្វល់របស់ពួកគេដោយផ្ទាល់ជាមួយអ្នកសារព័ត៌មានអនឡាញ។ នេះផ្តល់ឱកាសឱ្យសំឡេង ឬ ស្ថានភាពលំបាករបស់ពួកគេទទួលបានការដឹងឮ នៅទូទាំងប្រទេស។ បណ្តាញព័ត៌មានឯករាជ្យជាច្រើនពឹងផ្អែកលើការផ្សាយបន្តផ្ទាល់ដើម្បីរាយការណ៍ព្រឹត្តិការណ៍ក្នុងពេលវេលាជាក់ស្តែង។ វីដេអូបន្តផ្ទាល់អនុញ្ញាតឱ្យអ្នកមើលបានឃើញព្រឹត្តិការណ៍ផ្ទាល់ និងស្ដែងៗ ទោះបីពួកគេមិននៅទីនោះក៏ដោយ។ អ្នកយកព័ត៌មានឯករាជ្យមួយចំនួន ថែមទាំងក្លាយជាតារាល្បីក្នុងស្រុក ដោយសាររបៀបរាយការណ៍ពិសេសរបស់ពួកគេថែមទៀតផង។ ការប្រើប្រាស់ភាសា និងពាក្យសម្ដីរបស់ពួកគេធ្វើឱ្យប្រជាជនកម្ពុជាជាប់ចិត្តចង់មើល និងស្ដាប់ជារៀងរាល់ថ្ងៃ ព្រោះគេចង់បានព័ត៌មានសាមញ្ញ និងពិត។ អ្នកសារព័ត៌មានអនឡាញជាច្រើនបង្កើតទំនាក់ទំនងរឹងមាំជាមួយទស្សនិកជនរបស់ពួកគេតាមរយៈការរៀបរាប់ពីរឿងផ្ទាល់ខ្លួន។ ទង្វើនេះពង្រឹងភាពស្មោះត្រង់ និងលើកទឹកចិត្តអ្នកមើលឱ្យតាមដានមាតិការបស់ពួកគេជាទៀងទាត់។ បណ្តាញអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជាមួយចំនួនក៏ផ្តល់ការប្រកាសអំពីសេវាសាធារណៈក្នុងពេលមានអាសន្នផងដែរ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលទឹកជំនន់ ឬភ្លើងឆេះផ្ទះ អ្នកសារព័ត៌មានអនឡាញតែងតែចែករំលែកព័ត៌មានថ្មីៗអំពីតំបន់គ្រោះថ្នាក់។ សមត្ថភាពក្នុងការរាយការណ៍យ៉ាងឆាប់រហ័សធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយជាធនធានដ៏មានតម្លៃសម្រាប់អ្នកសារពត័មានអនឡាញ ក្នុងអំឡុងពេលមានភាពចលាចល។ អ្នកសារព័ត៌មានឯករាជ្យតែងធ្វើដំណើរទៅជនបទដាច់ស្រយាលជាកន្លែងដែលសារព័ត៌មានធំៗកម្រទៅ។ វត្តមានរបស់ពួកគេជួយបំភ្លឺលើភាពអយុត្តិធម៌ក្នុងស្រុក ហេដ្ឋារចនាសម្ព័ន្ធមិនល្អ ឬការលំបាកក្នុងសហគមន៍ដែលប្រជាជនមួយចំនួនជួបប្រទះ ហើយគ្មានអ្នកដឹង។ អ្នកសារព័ត៌មានឯករាជ្យជាច្រើនចាត់ទុកខ្លួនឯងថាជាអ្នកតស៊ូមតិសម្រាប់មនុស្សសាមញ្ញ ជាជាងគ្រាន់តែជាអ្នកយកព័ត៌មាន។ អ្នកសារព័ត៌មានខ្លះប្រើការបរិច្ចាគពីអ្នកមើលដើម្បីផ្គត់ផ្គង់គ្រួសារដែលត្រូវការជំនួយ ឬផ្តល់មូលនិធិដល់គម្រោងសហគមន៍។ សកម្មភាពមនុស្សធម៌ទាំងនេះពង្រឹងកេរ្តិ៍ឈ្មោះសាធារណៈរបស់ពួកគេ។ ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកសារព័ត៌មានអនឡាញ ភាគច្រើនបានមកពីការបរិច្ចាគ ការឧបត្ថម្ភ និងចំណូលពីការផ្សាយពាណិជ្ជកម្មចម្រុះ។ ការរកប្រាក់តាម YouTube អនុញ្ញាតឱ្យឆានែលពេញនិយមរកប្រាក់ចំណូលដោយផ្ទាល់ពីវីដេអូរបស់ពួកគេ។ Facebook ក៏ផ្តល់ជូននូវមុខងាររកប្រាក់សម្រាប់អ្នកសារព័ត៌មានអនឡាញដែលមានការតាមដានច្រើនផងដែរ។ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុនេះអាចជំរុញមនុស្សកាន់តែច្រើនឱ្យចូលប្រឡូកក្នុងសារព័ត៌មានអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃអ្នកសារព័ត៌មានឯករាជ្យក៏បង្កឱ្យមានការព្រួយបារម្ភអំពីព័ត៌មានមិនពិតផងដែរ។ បើគ្មានដំណើរការស្រាវជ្រាវជាផ្លូវការទេ ឆានែលមួយចំនួនអាចចែករំលែកព័ត៌មានដែលមិនបានបញ្ជាក់ ឬលំអៀង។ ចំណងជើងគួរឱ្យទាក់ទាញ និងខ្លឹមសាររំជួលចិត្តច្រើនតែទាក់ទាញការមើលកាន់តែច្រើន ដោយលើកទឹកចិត្តអ្នកសារព័ត៌មានខ្លះឱ្យនិយាយបំផ្លើស។ នេះអាចបំភាន់ទស្សនិកជន និងបង្កើតការភ័ន្តច្រឡំអំពីបញ្ហាសំខាន់ៗ។ ជានិច្ចជាកាល រដ្ឋាភិបាលកម្ពុជាត្រួតពិនិត្យខ្លឹមសារតាមអ៊ីនធឺណិតដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងរក្សាសណ្តាប់ធ្នាប់សង្គម។ បទប្បញ្ញត្តិថ្មីតម្រូវឱ្យអ្នកសារព័ត៌មានអនឡាញមួយចំនួនចុះឈ្មោះជាមួយអាជ្ញាធរ។ បទប្បញ្ញត្តិទាំងនេះមានគោលបំណងធ្វើឱ្យមានតុល្យភាពសេរីភាពនៃការបញ្ចេញមតិជាមួយនឹងសុវត្ថិភាពសាធារណៈ។ ទោះបីជាមានបទប្បញ្ញត្តិក៏ដោយ ក៏ប្រជាប្រិយភាពនៃព័ត៌មានឯករាជ្យនៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ជាពិសេសនោះគឺយុវជនកម្ពុជា ពួកគេជឿជាក់លើអ្នកសារព័ត៌មានអនឡាញច្រើនជាងស្ថានីយ៍ទូរទស្សន៍ទៅទៀត។ ពួកគេពេញចិត្តចំពោះភាពចម្រុះនៃទស្សនៈដែលមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឆានែលឯករាជ្យផ្តល់នូវព័ត៌មានថ្មីៗ ដែលប្រព័ន្ធផ្សព្វផ្សាយទូទៅមិនសូវមាននោះទេ។ អ្នកបង្កើតមាតិកាព័ត៌មានខ្លះមានជំនាញក្នុងការត្រួតពិនិត្យការពិត និងបង្ហាញការអះអាងក្លែងបន្លំ ឬការយល់ច្រឡំ។ ខ្លះទៀតផ្តោតលើការរាយការណ៍ស៊ើបអង្កេត ការលាតត្រដាងអំពើពុករលួយក្នុងសង្គម ឬបញ្ហាបរិស្ថានជាដើម។ ខ្លឹមសារដ៏ធំទូលាយនេះឆ្លុះបញ្ចាំងពីលក្ខណៈវិវត្តនៃទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា។ ដោយសារអ្នកបង្កើតមាតិកាព័ត៌មានកាន់តែច្រើនចូលរួមក្នុងវេទិកាទាំងនេះ ការប្រកួតប្រជែងលើចំនួនអ្នកទស្សនាបានកើនឡើងយ៉ាងខ្លាំង។ ឆានែលជាច្រើនត្រូវតែបង្ហោះជាញឹកញាប់ដើម្បីរក្សាចំនួនអ្នកមើល ព្រមទាំងព្យាយាមស្វែងរកអ្វីដែលប្លែក និងថ្មីរហូតដើម្បីបង្កើនប្រជាប្រិយភាពអនឡាញ។ សម្ពាធនេះអាចនាំឱ្យមានការរាយការណ៍ប្រញាប់ប្រញាល់ ឬចែករំលែកព័ត៌មានមិនពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកបង្កើតមាតិកាព័ត៌មានដែលមានការប្តេជ្ញាចិត្ត និងមានភាពថ្លៃថ្នូរនៅតែបន្តផ្តល់អាទិភាពដល់ភាពត្រឹមត្រូវ និងការពិតជានិច្ច។ ព័ត៌មានឯករាជ្យបានក្លាយជាផ្នែកមួយសំខាន់ជាពិសេសសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ វាក៏អនុញ្ញាតឲ្យទស្សនិកជនអន្តរជាតិយល់ពីសង្គមកម្ពុជាកាន់តែស៊ីជម្រៅផងដែរ។ ការកើនឡើងនៃអ្នកសារព័ត៌មានឯករាជ្យតំណាងឱ្យការផ្លាស់ប្តូរពីប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមទៅជាប្រព័ន្ធផ្សព្វផ្សាយវិមជ្ឈការ។ អំណាចលើការចែកចាយព័ត៌មានមិនត្រូវបានប្រមូលផ្តុំតែនៅក្នុងសារព័ត៌មានធំៗមួយចំនួនទៀតទេ។ នៅពេលដែលអក្ខរកម្មឌីជីថលមានភាពប្រសើរឡើង ប្រជាជនកម្ពុជាកាន់តែយល់ដឹងអំពីភាពខុសគ្នារវាងព័ត៌មានពិត និងពាក្យចចាមអារ៉ាម។ អនាគតនៃព័ត៌មានឯករាជ្យនៅកម្ពុជានឹងអាស្រ័យលើការរាយការណ៍ដោយការទទួលខុសត្រូវ និងការគិតរិះគន់របស់ទស្សនិកជន។ សរុបមក ការរីកចម្រើននៃអ្នកសារព័ត៌មានឯករាជ្យនៅលើ YouTube និង Facebook បានផ្លាស់ប្តូរបរិយាកាសប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងពង្រីកការចូលរួមជាសាធារណៈនៅក្នុងមាតិកាអនឡាញ។